TikTok និង YouTube បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់យុវជនក្នុងការទំនាក់ទំនង បង្ហាញពីគំនិតច្នៃប្រឌិត និងស្វែងរកការកម្សាន្ត។ វេទិកាទាំងពីរនេះមានលក្ខណៈពិសេស និងតួនាទីខុសគ្នា ប៉ុន្តែសុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតវប្បធម៌ឌីជីថលរបស់យុវជនសម័យទំនើប។ TikTok គឺជាបណ្ដាញសង្គមដ៏ពេញនិយមបំផុតមួយសម្រាប់យុវជននាពេលបច្ចុប្បន្ន ដោយសារតែការផ្ដោតលើ វីដេអូខ្លីៗ និងច្នៃប្រឌិត។ វេទិកានេះបានផ្លាស់ប្ដូររបៀបដែលយុវជនបង្កើត និងចែករំលែកមាតិកាឌីជីថល។ លក្ខណៈពិសេស និងតួនាទីសំខាន់ៗរបស់ TikTok រួមមាន វីដេអូខ្លីៗ និងច្នៃប្រឌិតនិន្នាការ និង ការប្រកួតប្រជែង ការបញ្ចេញមតិ និងអត្តសញ្ញាណ ការទំនាក់ទំនងរហ័ស និងសកល។ វេទិកានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត និងចែករំលែកវីដេអូដែលមានរយៈពេលខ្លីណាស់ ដែលជាទូទៅពី ១៥ វិនាទី ដល់ ៣ នាទី។ ពេលវេលាដ៏ខ្លីនេះ ជំរុញឱ្យអ្នកបង្កើតមាតិកាត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា។ TikTok ក៏ផ្តល់ជូននូវ ឧបករណ៍កែសម្រួលងាយស្រួលប្រើ ជាច្រើនដែលជួយសម្រួលដល់ដំណើរការបង្កើតវីដេអូ។ លក្ខណៈពិសេសទាំងអស់នេះ លើកទឹកចិត្តឱ្យយុវជនបញ្ចេញភាពច្នៃប្រឌិត របស់ពួកគេតាមរបៀបងាយស្រួល និងរហ័ស។ ពួកគេមិនចាំបាច់មានជំនាញផលិតវីដេអូកម្រិតខ្ពស់ ឬឧបករណ៍ថ្លៃៗនោះទេ ត្រឹមតែស្មាតហ្វូនមួយគ្រឿងក៏អាចបង្កើតមាតិកាដែលទាក់ទាញបានដែរ។ TikTok ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាកន្លែងដែល និន្នាការ និង ការប្រកួតប្រជែង រីករាលដាលយ៉ាងឆាប់រហ័សបំផុត។ នេះជាកម្លាំងចលករដ៏ធំមួយដែលធ្វើឱ្យវេទិកានេះមានភាពរស់រវើក និងទាក់ទាញយុវជនយ៉ាងខ្លាំង។ និន្នាការ គឺជាលំនាំ ឬប្រធានបទពេញនិយមដែលអ្នកប្រើប្រាស់ជាច្រើនចូលរួមធ្វើតាម។ ចំណែក ការប្រកួតប្រជែង គឺជាការប្រកួតតូចៗដែលជំរុញឱ្យអ្នកប្រើប្រាស់បង្កើតវីដេអូតាមលក្ខខណ្ឌជាក់លាក់ណាមួយ។ យុវជនត្រូវបាន ជំរុញឱ្យចូលរួម និងបង្កើតមាតិកាថ្មីៗ តាមនិន្នាការទាំងនេះ។ ការរាំតាមចង្វាក់ភ្លេងដែលកំពុងពេញនិយមដែលជាទូទៅ នេះជាទម្រង់និន្នាការដ៏ល្បីល្បាញបំផុតនៅលើ TikTok។ ការធ្វើម្ហូបតាមរូបមន្តជាក់លាក់យុវជនអាចសាកល្បងរូបមន្តថ្មីៗ និងចែករំលែកលទ្ធផល។ ការសម្ដែងបែបកំប្លែងតាមសាច់រឿងណាមួយជាញឹកញាប់គេឃើញមានការសម្ដែងតាមសំឡេង ឬឈុតឆាកខ្លីៗដែលកំពុងពេញនិយម។ ការចូលរួមក្នុងនិន្នាការទាំងនេះជួយយុវជនឱ្យមានអារម្មណ៍ថាបានភ្ជាប់ទៅនឹងសហគមន៍អនឡាញ។ វាបង្កើតជាលំហមួយដែលពួកគេអាចបង្ហាញពីខ្លួនឯង ចែករំលែកបទពិសោធន៍ និងមានអារម្មណ៍ថាជាផ្នែកមួយនៃអ្វីដែលកំពុងពេញនិយមនៅលើពិភពលោក។ សម្រាប់យុវជនជាច្រើន TikTok មិនមែនគ្រាន់តែជាកន្លែងសម្រាប់កម្សាន្តនោះទេ តែជាវេទិកាមួយដែលផ្ដល់ឱកាសសំខាន់ឲ្យពួកគេ បញ្ចេញមតិ និង កសាងអត្តសញ្ញាណឌីជីថល របស់ពួកគេ។ នៅលើ TikTok យុវជនអាច បង្ហាញពីចំណង់ចំណូលចិត្ត បង្ហាញជំនាញ បង្ហាញបុគ្គលិកលក្ខណៈ និងបង្ហាញទស្សនៈផ្ទាល់ខ្លួន។ មិនថាជាការលេងហ្គេម គំនូរ ការធ្វើម្ហូប ឬចំណង់ចំណូលចិត្តផ្សេងៗ ពួកគេអាចបង្កើតវីដេអូដើម្បីចែករំលែកនូវអ្វីដែលពួកគេស្រលាញ់។ យុវជនដែលមានទេពកោសល្យដូចជាការរាំ ច្រៀង លេងឧបករណ៍តន្ត្រី ឬជំនាញពិសេសផ្សេងទៀត អាចប្រើប្រាស់ TikTok ដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ តាមរយៈស្ទីលវីដេអូ ការប្រើប្រាស់សំឡេង ឬការកែសម្រួល ពួកគេអាចឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈពិតរបស់ពួកគេ។ យុវជនខ្លះប្រើប្រាស់ TikTok ដើម្បីលើកឡើងពីបញ្ហាសង្គម បញ្ចេញមតិយោបល់លើប្រធានបទផ្សេងៗ ឬចែករំលែកទស្សនៈរបស់ពួកគេ។ TikTok ក្លាយជាកន្លែងមួយសម្រាប់ពួកគេបង្ហាញពី "ខ្ញុំជានរណា" ទៅកាន់ពិភពលោក។ វាជាកន្លែងដែលយុវជនអាចស្វែងយល់ ពិសោធន៍ និងបង្ហាញពីភាពប្លែករបស់ខ្លួនទៅកាន់សហគមន៍អនឡាញ ដែលជួយពង្រឹងទំនុកចិត្ត និងការយល់ដឹងពីខ្លួនឯង។ លក្ខណៈពិសេសចម្បងមួយរបស់ TikTok គឺសមត្ថភាពក្នុងការសម្របសម្រួល ការទំនាក់ទំនងរហ័ស និងសកល វីដេអូខ្លីៗរបស់ TikTok គឺជាគន្លឹះនៃល្បឿននេះ។ ដោយសាររយៈពេលខ្លី វីដេអូ TikTok ងាយស្រួលក្នុងការមើល បានយ៉ាងឆាប់រហ័ស ហើយក៏ ងាយស្រួលក្នុងការចែករំលែក ទៅកាន់មិត្តភក្ដិ ឬក្រុមគ្រួសារផងដែរ។ នេះធ្វើឲ្យមាតិកាអាចរីករាលដាលពីម្នាក់ទៅម្នាក់យ៉ាងលឿន។ ល្បឿននៃការចែករំលែកនេះជួយឲ្យ ព័ត៌មាន និន្នាការ និង គំនិត ផ្សេងៗ រីករាលដាលយ៉ាងលឿននៅទូទាំងពិភពលោក។ យុវជនអាចចាប់បាននូវអ្វីដែលកំពុងពេញនិយម ឬកើតឡើងថ្មីៗបានយ៉ាងឆាប់រហ័ស។ នេះធ្វើឲ្យ TikTok ក្លាយជាបណ្ដាញទំនាក់ទំនងដ៏មានប្រសិទ្ធភាពសម្រាប់យុវជនក្នុងការ តាមដានអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួន មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស។ លើសពីនេះ វាក៏ជួយពួកគេ ភ្ជាប់ជាមួយមិត្តភក្ដិដែលនៅឆ្ងាយ ផងដែរ ដោយអាចចែករំលែកពេលវេលា ឬគំនិតជាមួយគ្នាបានភ្លាមៗ។ YouTube គឺជាវេទិកាចែករំលែកវីដេអូដ៏ធំបំផុតមួយនៅទូទាំងពិភពលោក ដែលផ្តល់មាតិកាបានយ៉ាងទូលំទូលាយ ចាប់ពីការកម្សាន្ត រហូតដល់ការអប់រំ។ សម្រាប់យុវជន YouTube ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀនសូត្រ ស្វែងរកព័ត៌មាន និងការកម្សាន្ត។ YouTube គឺជាឃ្លាំងចំណេះដឹងដ៏ធំសម្បើមមួយ ដែលបម្រើជាប្រភពដ៏សំខាន់នៃ មាតិកាអប់រំ និងព័ត៌មាន សម្រាប់យុវជន និងសាធារណជនទូទៅ។ យុវជនអាចស្វែងរកធនធានជាច្រើនយ៉ាងងាយស្រួលនៅលើវេទិកានេះ រួមមាន មេរៀនបង្រៀន សម្រាប់ជំនាញផ្សេងៗ ការបង្រៀនភាសាថ្មីៗ ឯកសារសិក្សា និងវីដេអូព័ត៌មានទាន់ហេតុការណ៍។ មិនថាអ្នកចង់រៀនពីរបៀបកែសម្រួលរូបភាព រៀបចំកូដកម្មវិធី លេងឧបករណ៍ភ្លេង ឬធ្វើម្ហូបទេ YouTube ផ្តល់ជូននូវមេរៀនជាជំហានៗយ៉ាងច្រើនសន្ធឹកសន្ធាប់។ មានប៉ុស្តិ៍ជាច្រើនដែលបង្រៀនភាសាផ្សេងៗដូចជា អង់គ្លេស កូរ៉េ ចិន ជប៉ុន និងភាសាជាច្រើនទៀត ដែលជួយយុវជនពង្រឹងសមត្ថភាពភាសារបស់ពួកគេ។ និស្សិត និងសិស្សានុសិស្សអាចស្វែងរកវីដេអូពន្យល់មេរៀន ដំណោះស្រាយលំហាត់ ឬការបង្រៀនបន្ថែមសម្រាប់មុខវិជ្ជាស្មុគស្មាញ។ ប៉ុស្តិ៍ព័ត៌មានល្បីៗ និងអ្នកវិភាគជាច្រើនបានចែករំលែកព័ត៌មានថ្មីៗ និងការវិភាគស៊ីជម្រៅអំពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។ ការចូលប្រើប្រាស់មាតិកាទាំងនេះ ដោយមិនចាំបាច់មានការបង់ប្រាក់ ឬទៅសាលារៀនផ្ទាល់ឡើយ គឺជាអត្ថប្រយោជន៍ដ៏ធំមួយ។ វាជួយ ពង្រីកចំណេះដឹង និងជំនាញ របស់យុវជនឱ្យកាន់តែទូលំទូលាយ ដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍន៍ខ្លួនឯង និងសង្គម។ ក្រៅពីជាប្រភពចំណេះដឹង YouTube ក៏ជា ឃ្លាំងនៃការកម្សាន្តចម្រុះ ដ៏ធំសម្បើមមួយផងដែរ ដែលមានវីដេអូរាប់ពាន់លាន។ សម្រាប់យុវជន YouTube គឺជាវេទិកាដ៏សំខាន់សម្រាប់ស្វែងរកការកម្សាន្តគ្រប់ប្រភេទ។ យុវជនអាចស្វែងរក និងរីករាយជាមួយមាតិកាជាច្រើនប្រភេទដូចជា តន្ត្រី និងវីដេអូចម្រៀង ភាពយន្តខ្លីៗ វីដេអូហ្គេម និងមាតិកាកំប្លែង។ YouTube គឺជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ស្ដាប់បទចម្រៀងថ្មីៗ មើលវីដេអូចម្រៀងផ្លូវការ និងតាមដានសិល្បករដែលពួកគេចូលចិត្ត។ អ្នកបង្កើតមាតិកាជាច្រើនផលិតភាពយន្តខ្លីៗដែលបង្ហាញពីគំនិតច្នៃប្រឌិត និងរឿងរ៉ាវប្លែកៗ។ យុវជនអាចទស្សនាការលេងហ្គេម ការវាយតម្លៃហ្គេម ឬការផ្សាយផ្ទាល់ ពីអ្នកលេងហ្គេមល្បីៗ។ មានប៉ុស្តិ៍កំប្លែងជាច្រើនដែលបង្កើតវីដេអូកំប្លែង ប្លែកៗ សម្រាប់បន្ធូរអារម្មណ៍។ អ្វីដែលសំខាន់នោះគឺថា មាតិកាទាំងនេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដែលធ្វើឲ្យ YouTube ក្លាយជាជម្រើសដំបូងសម្រាប់ការកម្សាន្តសម្រាប់យុវជនគ្រប់ស្រទាប់វណ្ណៈ។ ភាពសម្បូរបែបនៃមាតិកា និងភាពងាយស្រួលក្នុងការចូលប្រើប្រាស់ ធ្វើឲ្យ YouTube នៅតែជាវេទិកាដ៏សំខាន់សម្រាប់យុវជនកម្ពុជាក្នុងការបន្ធូរអារម្មណ៍ និងស្វែងរកភាពសប្បាយរីករាយ។ YouTube មិនត្រឹមតែជាកន្លែងសម្រាប់មើលវីដេអូប៉ុណ្ណោះទេ តែវាក៏ជាវេទិកាដ៏មានឥទ្ធិពលសម្រាប់ការ កសាងសហគមន៍ ផងដែរ។ អ្នកបង្កើតមាតិកា ឬដែលគេនិយមហៅថា YouTubers អាចកសាង សហគមន៍អ្នកគាំទ្រដ៏ធំមួយ ដែលមានទំនាក់ទំនងរឹងមាំជាមួយពួកគេ។ វេទិកានេះអនុញ្ញាតឲ្យមាន អន្តរកម្ម យ៉ាងសកម្មរវាងអ្នកបង្កើតមាតិកា និងអ្នកគាំទ្រ ក៏ដូចជារវាងអ្នកគាំទ្រគ្នាឯងផ្ទាល់។ អ្នកទស្សនាអាចបញ្ចេញមតិយោបល់ សួរនាំ ឬចែករំលែកអារម្មណ៍របស់ពួកគេលើវីដេអូ ដែលអាចទទួលបានការឆ្លើយតបពី YouTuber ឬអ្នកគាំទ្រដទៃទៀត។ តាមរយៈការផ្សាយផ្ទាល់ អ្នកគាំទ្រអាចជជែកផ្ទាល់ជាមួយ YouTuber និងអ្នកគាំទ្រផ្សេងៗទៀត។ អន្តរកម្មទាំងនេះ ភ្ជាប់អ្នកគាំទ្រជាមួយអ្នកបង្កើតមាតិកា របស់ពួកគេ ក៏ដូចជា ភ្ជាប់អ្នកគាំទ្រដទៃទៀត ដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នា។ នេះបង្កើតបានជា អារម្មណ៍នៃការជាកម្មសិទ្ធិ និង ការចែករំលែកចំណាប់អារម្មណ៍រួម ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាជាផ្នែកមួយនៃក្រុម ឬគ្រួសារធំមួយ។ សហគមន៍ទាំងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាភាពស្មោះត្រង់របស់អ្នកគាំទ្រ និងជំរុញការរីកចម្រើននៃប៉ុស្តិ៍ YouTube ។ YouTube បានក្លាយជាធនធានដ៏មានតម្លៃមួយសម្រាប់យុវជនក្នុងការ អភិវឌ្ឍជំនាញផ្ទាល់ខ្លួន។ ជំនួសឱ្យការចំណាយប្រាក់លើវគ្គសិក្សា ឬស្វែងរកគ្រូបង្រៀន យុវជនជាច្រើនងាកមកប្រើប្រាស់ YouTube ជាបណ្ណាល័យចំណេះដឹងដ៏ធំសម្បើមមួយ។ ឧទាហរណ៍ជាក់ស្ដែងនៃការអភិវឌ្ឍជំនាញតាមរយៈ YouTube រួមមានរៀនលេងឧបករណ៍តន្ត្រី រៀនកែសម្រួលវីដេអូ និងរៀនធ្វើម្ហូបផ្សេងៗ។ យុវជនអាចស្វែងរកមេរៀនបង្រៀនពីមូលដ្ឋានគ្រឹះរហូតដល់កម្រិតខ្ពស់សម្រាប់ឧបករណ៍ដូចជា ហ្គីតា ព្យាណូ ឬស្គរ ដោយគ្រាន់តែតាមដានប៉ុស្តិ៍ YouTube របស់គ្រូបង្រៀន។ ជាមួយនឹងការពេញនិយមនៃបណ្ដាញសង្គម ជំនាញកែសម្រួលវីដេអូមានសារៈសំខាន់ណាស់។ យុវជនអាចរៀនពីរបៀបប្រើប្រាស់កម្មវិធីកែសម្រួលផ្សេងៗ និងបច្ចេកទេសកែសម្រួលដើម្បីផលិតវីដេអូប្រកបដោយគុណភាព។ មានប៉ុស្តិ៍ YouTube ជាច្រើនដែលបង្រៀនរូបមន្តម្ហូបអាហារជាច្រើនប្រភេទ ទាំងខ្មែរ និងបរទេស ដោយមានការបង្ហាញជាជំហានៗយ៉ាងច្បាស់លាស់។ ឱកាសទាំងនេះ ផ្តល់លទ្ធភាពដល់យុវជនក្នុងការបង្កើនសមត្ថភាពផ្ទាល់ខ្លួនដោយខ្លួនឯង តាមល្បឿន និងចំណាប់អារម្មណ៍របស់ពួកគេ។ YouTube មិនត្រឹមតែជាកន្លែងកម្សាន្តនោះទេ តែជាសាលារៀនឌីជីថលមួយដែលបើកចំហរសម្រាប់អ្នកគ្រប់គ្នាដែលចង់រៀនសូត្រ និងអភិវឌ្ឍខ្លួន។